វត្តមានរបស់បារាំងនៅកម្ពុជាចន្លោះឆ្នាំ ១៨៦៣ ដល់ ១៩៥៣ បានបន្សល់ទុកនូវសំណង់ស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសនៅតាមទីក្រុងធំៗដូចជាភ្នំពេញ និងបាត់ដំបង។ សំណង់ទាំងនេះបានឆ្លុះបញ្ចាំងពីឥទ្ធិពលស្ថាបត្យកម្មបារាំងលាយឡំនឹងរចនាបថខ្មែរ ដោយបង្កើតបានជាអគារដែលមានលក្ខណៈប្លែក និងស្រស់ស្អាត។ ភ្នំពេញជាបេះដូងនៃប្រទេសកម្ពុជា ហើយក៏ជាទីក្រុងដែលទទួលរងឥទ្ធិពលខ្លាំងពីស្ថាបត្យកម្មបារាំងផងដែរ។ អគារជាច្រើនដែលត្រូវបានសាងសង់ក្នុងសម័យនោះនៅតែឈរយ៉ាងរឹងមាំរហូតមកដល់បច្ចុប្បន្ន។ អគារប្រៃសណីយ៍កម្ពុជា មានទីតាំងនៅក្បែរមាត់ទន្លេ អគារនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៨៩០ ជាគំរូនៃស្ថាបត្យកម្មបែបអាណានិគមបារាំង ដែលមានលក្ខណៈស៊ីមេទ្រី ប្រើឥដ្ឋពណ៌ក្រហម និងមានបង្អួចរាងកោង។ ចំពោះផ្សារធំថ្មី ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩៣៧ អគារនេះមានរចនាបថ ដ៏លេចធ្លោជាមួយនឹងដំបូលរាងដោមដ៏ធំ និងស្លាបអគារបួនដែលលយចេញទៅក្រៅ ដែលត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិបារាំង។ សណ្ឋាគារ ឡឺ រូយ៉ាល់ ដែលបានបើកដំណើរការនៅឆ្នាំ ១៩២៩ សណ្ឋាគារនេះបានឆ្លុះបញ្ចាំងពីភាពប្រណីតនៃសម័យអាណានិគមបារាំង។ សណ្ឋាគារនេះ មានរចនាបថបែបបារាំងបុរាណ លាយឡំនឹងការតុបតែងលម្អបែបខ្មែរ ហើយបានក្លាយជាកន្លែងស្នាក់នៅដ៏ពេញនិយមសម្រាប់ឥស្សរជន និងភ្ញៀវទេសចរ។ មួយវិញទៀត បើធ្វើដំណើរតាមមហាវិថីព្រះស៊ីសុវត្ថិ ក្បែរមាត់ទន្លេចតុមុខ យើងនឹងឃើញអគារបុរាណជាច្រើនដែលមានរចនាបថអាណានិគមបារាំង។ អគារទាំងនេះជាទូទៅមានលក្ខណៈជាផ្ទះល្វែងដែលមានយ៉រធំៗ និងលម្អដោយក្បាច់រចនាប្លែកៗ។ ចំណែកឯស្ថានទូតបារាំង គឺជាអគារដែលបង្ហាញពីស្ថាបត្យកម្មបែបអាណានិគមបារាំង ដោយមានសួនច្បារធំទូលាយ និងរចនាបថដ៏គួរឱ្យចាប់អារម្មណ៍។ ចំពោះខេត្តបាត់ដំបងក៏ជាខេត្តមួយដែលធ្លាប់ជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងសម័យអាណានិគមបារាំងផងដែរ ហើយបានបន្សល់ទុកនូវសំណង់ស្ថាបត្យកម្មជាច្រើន។ សាលាខេត្តបាត់ដំបង បានសាងសង់ឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩០៥ ដល់ ១៩០៧ អគារសាលាខេត្តនេះ គឺជាស្ថាបត្យកម្មបារាំងដែលមានលក្ខណៈពិសេស មានដំបូលខ្ពស់ និងរានហាលធំទូលាយ។ នៅតាមដងផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ជាពិសេសនៅជុំវិញផ្សារណាត់ អគារផ្ទះល្វែងបុរាណជាច្រើនដែលមានរចនាបថបារាំងនៅតែត្រូវបានរក្សាទុកយ៉ាងល្អ។ អគារទាំងនោះជាទូទៅមានជាន់ក្រោមសម្រាប់ធ្វើអាជីវកម្ម និងជាន់លើសម្រាប់ស្នាក់លំនៅ។ ស្ថានីយរថភ្លើងចាស់នៅក្រុងបាត់ដំបងក៏ជាសំណង់មួយដែលបង្ហាញពីស្ថាបត្យកម្មបារាំងផងដែរ។ រីឯសារមន្ទីរខេត្តបាត់ដំបងបច្ចុប្បន្ន ក៏ជាស្នាដៃស្ថាបត្យកម្មរបស់អាណានិគមបារាំងផងដែរ។ សំណង់ស្ថាបត្យកម្មទាំងនេះមិនត្រឹមតែជាកេរដំណែលប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណទីក្រុងភ្នំពេញ និងបាត់ដំបងផងដែរ ដែលបានរួមចំណែកយ៉ាងធំធេងដល់សម្រស់ និងភាពទាក់ទាញនៃទីក្រុងទាំងពីរនេះ។ ស្ថាបត្យកម្មអាណានិគមបារាំងនៅកម្ពុជា មិនមែនត្រឹមតែជាសំណង់អគារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្ត្រ និងវប្បធម៌ដែលបានបង្ហាញពីការលាយបញ្ចូលគ្នារវាងរចនាបថអឺរ៉ុប និងលក្ខណៈពិសេសរបស់ខ្មែរ។ ស្ថាបត្យកម្មអាណានិគមបារាំងដែលយើងឃើញមាននៅភ្នំពេញ និងបាត់ដំបង មានលក្ខណៈពិសេសមួយចំនួនដែលធ្វើឱ្យវាលេចធ្លោ។ ការប្រើប្រាស់សម្ភារៈសំណង់ជាច្រើនត្រូវបានសាងសង់ដោយ ឥដ្ឋ និង បេតុង ដែលជាសម្ភារៈពេញនិយមនៅសម័យនោះ។ អគារអាណានិគមបារាំងជាច្រើនតែងតែមាន រានហាលធំទូលាយ ឬ យ៉រវែងៗ ដែលអាចជួយការពារកម្ដៅថ្ងៃ និងអនុញ្ញាតឱ្យមានខ្យល់ចេញចូលបានល្អ។ អគារទាំងនោះច្រើនមានដំបូលខ្ពស់ ដើម្បីជួយកាត់បន្ថយកម្ដៅ និងជួនកាលមានបង្អួចតូចៗនៅក្រោមដំបូលដើម្បីឱ្យខ្យល់ក្តៅអាចចេញបាន។ អគារមួយចំនួនមាន ទ្វារ និងបង្អួចធំៗ ដើម្បីបង្កើនលំហូរខ្យល់ និងពន្លឺធម្មជាតិ ដែលជួនកាលមានក្រឡាចត្រង្គដែកលម្អផងដែរ។ ផ្ទះវីឡា ឬអគារសំខាន់ៗច្រើនមាន សួនច្បារ ឬ ទីធ្លាធំ ព័ទ្ធជុំវិញ ដែលផ្តល់ភាពស្រស់ស្រាយ និងភាពឯកជន។ សំណង់ស្ថាបត្យកម្មទាំងនេះបានបន្សល់ទុកនូវឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ការអភិវឌ្ឍន៍ទីក្រុង និងជីវិតរស់នៅរបស់ប្រជាជន។ ទីក្រុងភ្នំពេញត្រូវបានរៀបចំឡើងយ៉ាងមានរបៀបរៀបរយដោយបារាំង ដោយមានផ្លូវធំៗត្រង់ និងបំបែកជាប្លុកៗ ដែលខុសពីប្លង់ទីក្រុងខ្មែរបុរាណ។ រដ្ឋបាលបារាំងក៏បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដូចជា ប្រព័ន្ធលូ ស្ពាន ផ្លូវថ្នល់ និងផ្លូវដែកជាដើម ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមផងដែរ។ ស្ថាបត្យកម្មបារាំងបានក្លាយជាផ្នែកមួយនៃទេសភាពទីក្រុង ហើយបានជះឥទ្ធិពលដល់រចនាបថសំណង់ថ្មីៗមួយចំនួនផងដែរ។ បច្ចុប្បន្ន អគារចាស់ៗទាំងនេះបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ ដែលចង់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មប្លែកៗនៅកម្ពុជា។ ការថែរក្សា និងអភិរក្សអគារអាណានិគមបារាំងទាំងនេះ គឺជាកិច្ចការដ៏សំខាន់មួយ ដើម្បីធានាថាកេរដំណែលដ៏មានតម្លៃនេះនៅតែបន្តមានវត្តមានសម្រាប់មនុស្សជំនាន់ក្រោយ។ ស្ថាបត្យកម្មអាណានិគមបារាំងមិនត្រឹមតែជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណទីក្រុងរបស់កម្ពុជាផងដែរ។ ការថែរក្សាអគារទាំងនេះបានក្លាយជាអាទិភាពមួយ ព្រោះវាជាការងារដ៏សំខាន់សម្រាប់ថែរក្សាកេរដំណែលប្រវត្តិសាស្ត្ររបស់យើង។ ការខិតខំប្រឹងប្រែងអភិរក្សទាំងអង្គការជាតិ និងអន្តរជាតិនេះហើយបានធ្វើអោយអគារបេតិកភណ្ឌអាណានិគមបារាំងនៅតែស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាស្ថាប័នរដ្ឋាភិបាលដ៏សំខាន់ដែលទទួលបន្ទុកលើការចុះបញ្ជី ការការពារ និងការថែរក្សាបេតិកភណ្ឌស្ថាបត្យកម្ម។ ចំពោះអាជ្ញាធរជាតិអប្សរា ក៏បានចូលរួមចំណែកក្នុងកិច្ចការស្រាវជ្រាវ និងការអភិរក្សស្ថាបត្យកម្មប្រវត្តិសាស្ត្រមួយចំនួននៅតាមតំបន់ផ្សេងទៀតផងដែរ។ ចំណែកអង្គការអន្តរជាតិ ដូចជា យូណេស្កូ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនពិតជាដើរតួនាទីសំខាន់ណាស់ក្នុងការអភិរក្សអគារបេតិកភណ្ឌនៅកម្ពុជា។ ម្ចាស់អគារមួយចំនួន ក៏ដូចជានិស្សិតស្ថាបត្យកម្ម និងអ្នកស្រាវជ្រាវ ក៏បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងផ្សព្វផ្សាយពីតម្លៃនៃអគារទាំងនេះ។ ការអភិរក្សអគារបេតិកភណ្ឌអាណានិគមបារាំងពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែវាក៏ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនផងដែរ។ ការថែទាំអគារបុរាណទាមទារនូវថវិកាដ៏ច្រើន ដែលជាឧបសគ្គដ៏ធំមួយសម្រាប់ទាំងរដ្ឋាភិបាល និងម្ចាស់ឯកជន។ ការអភិវឌ្ឍន៍ទីក្រុងយ៉ាងឆាប់រហ័សបានដាក់សម្ពាធលើអគារចាស់ៗ ដោយមានករណីខ្លះត្រូវបានរុះរើដើម្បីសាងសង់អគារថ្មី។ មួយវិញទៀត កង្វះខាតធនធានមនុស្ស ចំណេះដឹង និងជំនាញក្នុងការជួសជុលអគារបុរាណ ពិសេសការប្រើប្រាស់សម្ភារៈ និងបច្ចេកទេសសម័យមុន នៅមានកម្រិតនៅឡើយ។ ជួនកាលភាពស្មុគស្មាញនៃសិទ្ធិកម្មសិទ្ធិលើអគារចាស់ៗបានធ្វើឱ្យការសម្រេចចិត្តក្នុងការជួសជុល ឬអភិរក្សមានភាពយឺតយ៉ាវ។ ការខូចខាតដោយធម្មជាតិដូចជា សំណើម និងកម្ដៅ ក៏បានរួមចំណែកធ្វើឱ្យអគារទាំងនោះទ្រុឌទ្រោមផងដែរ។ ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់ពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌នៃអគារទាំងនេះ ដែលអាចនាំឱ្យមានការធ្វេសប្រហែស ឬការបំផ្លិចបំផ្លាញដោយអចេតនា។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ដូចជា រដ្ឋាភិបាល ម្ចាស់អគារ និងប្រជាជនទូទៅ។ រដ្ឋាភិបាលគួរតែបង្កើតគោលនយោបាយ និងច្បាប់ឱ្យបានច្បាស់លាស់ស្តីពីការអភិរក្សបេតិកភណ្ឌស្ថាបត្យកម្ម ដោយមានការអនុវត្តឱ្យបានម៉ឺងម៉ាត់។ គួរមានកម្មវិធីផ្តល់ការលើកទឹកចិត្ត ឬជំនួយផ្នែកបច្ចេកទេសដល់ម្ចាស់អគារដែលចង់ជួសជុល ឬថែទាំសំណង់របស់ពួកគេ។ គួរបង្កើនការយល់ដឹងសាធារណៈអំពីសារៈសំខាន់នៃអគារទាំងនេះ តាមរយៈកម្មវិធីអប់រំនៅសាលារៀន ឬយុទ្ធនាការផ្សព្វផ្សាយ។ អប់រំ និងផ្សព្វផ្សាយ អំពីសារៈសំខាន់នៃអគារទាំងនេះ តាមរយៈកម្មវិធីអប់រំនៅសាលារៀន ឬយុទ្ធនាការផ្សព្វផ្សាយ។ ការលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជន ក្នុងការជួសជុលអគារចាស់ៗសម្រាប់គោលបំណងពាណិជ្ជកម្ម ឬទេសចរណ៍។ ការអភិរក្សស្ថាបត្យកម្មអាណានិគមបារាំង គឺជាការវិនិយោគសម្រាប់អនាគត ដែលមិនត្រឹមតែរក្សាទុកនូវអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតនូវតម្លៃសេដ្ឋកិច្ច និងវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។